ជំនាញបៃតងសំដៅលើចំណេះដឹង សមត្ថភាព និងឥរិយាបថដែលចាំបាច់សម្រាប់ការរស់នៅប្រកបដោយចីរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់បរិស្ថាន។ ជំនាញទាំងនេះជួយបុគ្គលម្នាក់ៗឱ្យសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ហើយកាត់បន្ថយការបំពុល និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។ ជំនាញបៃតងមិនត្រឹមតែសំដៅលើវិស័យជាក់លាក់ដូចជាថាមពលកកើតឡើងវិញប៉ុណ្ណោះទេ។ ជំនាញទាំងនេះក៏អាចត្រូវបានអនុវត្តនៅក្នុងវិស័យគ្រប់ប្រភេទដូចជា កសិកម្ម ការសាងសង់ ទេសចរណ៍ និងឧស្សាហកម្មផលិតកម្មផងដែរ។ ឧទាហរណ៍ជាក់ស្តែងរួមមាន ជំនាញក្នុងការដំឡើងបន្ទះសូឡា ការគ្រប់គ្រងសំរាម ការដាំដុះកសិកម្មបែបធម្មជាតិ និងការរចនាអគារដែលសន្សំសំចៃថាមពល។ លើសពីនេះ ជំនាញបៃតងក៏រួមបញ្ចូលទាំងសមត្ថភាពក្នុងការគិតបែបឡូហ្ស៊ិក និងការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវចំពោះបរិស្ថាន។ វាទាក់ទងនឹងការយល់ដឹងពីគោលការណ៍នៃសេដ្ឋកិច្ចវិលជុំ និងរបៀបកាត់បន្ថយការប្រើប្រាស់ធនធាន។ ជំនាញបៃតងជួយឱ្យយុវជនមានលទ្ធភាពរកការងារធ្វើនៅក្នុងទីផ្សារការងារថ្មីៗដែលកំពុងរីកចម្រើន។ នៅក្នុងបរិបទសង្គមខ្មែរ ជំនាញបៃតងអាចទាក់ទងនឹងការគ្រប់គ្រងទឹកនៅរដូវប្រាំង ការការពារព្រៃឈើ និងការប្រើប្រាស់ជីកំប៉ុស្តជំនួសជីគីមី។ ជំនាញទាំងនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ។ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិទៀតផង។ ដើម្បីបញ្ចូលជំនាញបៃតងទៅក្នុងកម្មវិធីសិក្សា រាជរដ្ឋាភិបាលគួរតែបង្កើតគោលការណ៍ច្បាស់លាស់មួយសម្រាប់គ្រឹះស្ថានអប់រំទាំងអស់។ កម្មវិធីសិក្សាគួរតែត្រូវបានកែសម្រួលដើម្បីរួមបញ្ចូលខ្លឹមសារស្តីពីបរិស្ថាននិងនិរន្តរភាពទៅក្នុងមុខវិជ្ជាស្នូលដូចជា វិទ្យាសាស្ត្រ សិក្សាសង្គម គណិតវិទ្យា និងសិល្បៈ។ ឧទាហរណ៍ នៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ សិស្សអាចរៀនអំពីវដ្តនៃថាមពលកកើតឡើងវិញ។ នៅក្នុងមុខវិជ្ជា សិក្សាសង្គមវិញ សិស្សអាចសិក្សាអំពីផលប៉ះពាល់នៃការបំពុលលើសហគមន៍។ ការបង្រៀនមិនគួរផ្តោតតែលើទ្រឹស្តីឡើយ តែគួរតែផ្តល់ឱកាសឱ្យសិស្សបានអនុវត្តផ្ទាល់។ សាលារៀនអាចរៀបចំកម្មវិធីដូចជា ការដាំបន្លែសរីរាង្គនៅទីធ្លាសាលា ឬការបង្កើតប្រព័ន្ធគ្រប់គ្រងសំរាមក្នុងថ្នាក់រៀន។ ការរៀបចំដំណើរកម្សាន្តទៅកាន់តំបន់អភិរក្សធម្មជាតិ ឬកសិដ្ឋានគំរូក៏ជាមធ្យោបាយដ៏ល្អដើម្បីផ្តល់បទពិសោធន៍ផ្ទាល់ដល់សិស្សផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា គួរតែរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀន។ ដើម្បីឱ្យពួកគេមានចំណេះដឹងនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនជំនាញទាំងនេះ។ គ្រូបង្រៀនត្រូវដើរតួជាអ្នកសម្របសម្រួល និងជាគំរូសម្រាប់សិស្សក្នុងការអនុវត្តទម្លាប់រស់នៅបែបបៃតង។ លើសពីនេះ សាលារៀនគួរតែសហការជាមួយសហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីរៀបចំកម្មវិធីដែលពាក់ព័ន្ធនឹងបរិស្ថាន។ ការប្រើប្រាស់បច្ចេកវិទ្យាដូចជាកម្មវិធីសិក្សាតាមអ៊ីនធឺណិត ឬហ្គេមអប់រំក៏អាចធ្វើឱ្យការសិក្សាកាន់តែទាក់ទាញផងដែរ។ ការដាក់បញ្ចូលជំនាញបៃតងក្នុងកម្មវិធីសិក្សាមិនមែនជាការបន្ថែមបន្ទុកឡើយ តែជាការវិនិយោគលើអនាគតរបស់យុវជន។ ការដាក់បញ្ចូលជំនាញបៃតងទៅក្នុងកម្មវិធីសិក្សាមានអត្ថប្រយោជន៍យ៉ាងច្រើនទាំងចំពោះយុវជននិងសង្គមទាំងមូល។ សម្រាប់យុវជនផ្ទាល់ ជំនាញទាំងនេះជួយឱ្យពួកគេមានឱកាសការងារល្អប្រសើរនៅក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា ថាមពលស្អាត និងទេសចរណ៍បែបធម្មជាតិ។ យុវជនដែលមានជំនាញបៃតងនឹងមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារថ្នាក់តំបន់និងសកលលោក។ ការសិក្សាអំពីបញ្ហាបរិស្ថានក៏ជួយឱ្យពួកគេអភិវឌ្ឍជំនាញគិតពិចារណា សមត្ថភាពដោះស្រាយបញ្ហា និងការច្នៃប្រឌិតផងដែរ។ ជំនាញបៃតងបណ្តុះស្មារតីទទួលខុសត្រូវ និងការយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ លើសពីនេះ យុវជននឹងមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃការដោះស្រាយបញ្ហាដ៏ធំរបស់ពិភពលោក។ ចំពោះសង្គមទាំងមូល ការបណ្ដុះបណ្ដាលយុវជនឱ្យមានជំនាញបៃតងគឺមានសារៈសំខាន់ណាស់។ ជំនាញទាំងនេះជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយបង្កើតការងារថ្មីៗ និងកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិ។ តាមរយៈការអនុវត្តកសិកម្មបែបបៃតង សង្គមអាចធានាសន្តិសុខស្បៀង និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើដីធ្លី។ ការគ្រប់គ្រងសំរាមប្រកបដោយប្រសិទ្ធភាពជួយឱ្យបរិស្ថានមានភាពស្អាតស្អំ និងកាត់បន្ថយជំងឺឆ្លង។ ការប្រើប្រាស់ថាមពលស្អាតជួយកាត់បន្ថយការបំពុលខ្យល់ និងការបំភាយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះ ការអប់រំអំពីនិរន្តរភាពក៏ជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍ក្នុងការថែរក្សាបរិស្ថាន។ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយដែលមានការយល់ដឹងខ្ពស់អំពីបរិស្ថាន។ នេះគឺជាការវិនិយោគលើអនាគតដ៏រឹងមាំនិងបៃតងសម្រាប់ប្រទេសកម្ពុជា។ ការអភិវឌ្ឍន៍សង្គមមិនអាចរីកចម្រើនបានឡើយប្រសិនបើគ្មានការគិតគូរពីនិរន្តរភាព។ ដូច្នេះ ការដាក់បញ្ចូលជំនាញបៃតងក្នុងកម្មវិធីសិក្សាគឺជាជំហានដ៏ចាំបាច់បំផុត។ សរុបមក ការបញ្ចូលជំនាញបៃតងទៅក្នុងកម្មវិធីសិក្សា គឺជាការវិនិយោគលើធនធានមនុស្ស ដែលអាចផ្លាស់ប្តូរសង្គមទាំងមូលឱ្យកាន់តែមាននិរន្តរភាព និងភាពធន់។